ការដាក់ឈ្មោះកូនតាមឈ្មោះដូនតា គឺជាប្រពៃណីដ៏ចំណាស់មួយនៅកម្ពុជា។ ហើយការដែលដាក់ឈ្មោះនេះ បានបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅ និងការគោរពដឹងគុណចំពោះបុព្វការីជន។ ទម្លាប់នេះឆ្លុះបញ្ចាំងពីតម្លៃវប្បធម៌ និងជំនឿដ៏ជ្រាលជ្រៅដែលបានបន្តពីបុរាណក្នុងសង្គមខ្មែររហូតមក។ មូលហេតុចម្បងនៃការដាក់ឈ្មោះកូនតាមឈ្មោះដូនតា គឺដើម្បីបង្ហាញពីការគោរពដឹងគុណ ចងចាំ និងបន្តវត្តមានរបស់បុព្វការីជន។ តាមរយៈការដាក់ឈ្មោះនេះ ជំនាន់ក្រោយជឿថា វិញ្ញាណក្ខន្ធដូនតាអាចនឹងនៅតែការពារ និងផ្តល់សេចក្តីសុខដល់កូនចៅ។ ឈ្មោះដូចដូនតា ជួយរក្សា និងបន្តនូវខ្សែស្រឡាយពូជពង្សវង្សត្រកូល ដោយជាតំណាងនៃការទំនាក់ទំនង និងចងចាំឈ្មោះបុព្វជនទៅកាន់ជំនាន់ក្រោយ។ វាជាមធ្យោបាយមួយក្នុងការធានាថាកេរដំណែលរបស់គ្រួសារត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយទៀត។ ជនជាតិខ្មែរមួយចំនួនជឿថា ការដាក់ឈ្មោះកូនតាមឈ្មោះដូនតាដែលធ្លាប់មានអាយុវែង ជួយអោយមានសិរីសួស្តី អាចនាំមកនូវសំណាងល្អ សិរីមង្គល និងអាយុយឺនយូរដល់កូននោះ។ វាជាការផ្ទេរគុណសម្បត្តិដ៏មានតម្លៃពីបុព្វជន ឬពីដូនតា ទៅកាន់កូនចៅ ដើម្បីរក្សា ពូជពង្សវងត្រកូលរបស់គ្រួសារ។ ការដាក់ឈ្មោះដូនតាជួយពង្រឹងចំណងមិត្តភាព និងការរួបរួមក្នុងគ្រួសារ។ ការអនុវត្តការដាក់ឈ្មោះកូនតាមដូនតា មានលក្ខណៈបត់បែនទៅតាមគ្រួសារ និងជំនឿរៀងៗខ្លួន។ ក្នុងករណីខ្លះ ឪពុកម្តាយអាចដាក់ឈ្មោះពេញរបស់ដូនតាទៅឱ្យកូន ដោយផ្ទាល់តែម្តង។ ឧទាហរណ៍ ឈ្មោះ "ផល្លា" អាចដាក់ឱ្យចៅប្រុស ឬចៅស្រី ប្រសិនបើជីតា ឬជីដូនមានឈ្មោះនោះ។ ពេលខ្លះ បើដូនតាមានឈ្មោះជាភេទប្រុស តែចៅកើតមកជាស្រី ឪពុកម្តាយអាចយកឈ្មោះនោះមកកែបន្តិចបន្តួចឱ្យទៅជាឈ្មោះស្រី ដើម្បីងាយស្រួលហៅ។ ឧទាហរណ៍ ឈ្មោះ "វិបុល" សម្រាប់ ប្រុស អាចក្លាយជា "វិបុលលក្ខណ៍" សម្រាប់ស្រី។ ឪពុកម្តាយអាចនឹងមិនយកឈ្មោះពេញរបស់ដូនតាមកដាក់ទេ តែអាចជ្រើសរើសយកត្រឹមតែឈ្មោះកណ្តាល ឈ្មោះហៅក្រៅ ឬអក្សរដើមណាមួយរបស់ដូនតាមកផ្សំជាមួយឈ្មោះថ្មី។ គ្រួសារខ្លះអាចមានប្រពៃណីដាក់ឈ្មោះកូនទីមួយតាមឈ្មោះជីតា ឬជីដូនខាងឪពុក ហើយកូនទីពីរតាមឈ្មោះជីតា ឬជីដូនខាងម្តាយជាដើម។ មុននឹងសម្រេចចិត្តដាក់ឈ្មោះ ឪពុកម្តាយតែងតែពិភាក្សា និងសុំយោបល់ពីចាស់ទុំក្នុងគ្រួសារ។ ដើម្បីឱ្យការសម្រេចចិត្តមានភាពសមស្រប និងគោរពទៅតាមប្រពៃណី។ ទោះបីជាការដាក់ឈ្មោះកូនតាមឈ្មោះដូនតាមានអត្ថន័យល្អយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈម និងចំណុចដែលត្រូវពិចារណា។ ឈ្មោះដូនតាមួយចំនួនអាចស្តាប់ទៅហួសសម័យ ឬមិនសូវពេញនិយមក្នុងសម័យបច្ចុប្បន្ន ដែលអាចធ្វើឱ្យកុមារមិនសូវពេញចិត្តនៅពេលធំឡើង។ ប្រសិនបើមានកូនចៅច្រើន ហើយត្រូវដាក់ឈ្មោះត្រួតគ្នារាប់តំណ អាចបង្កឱ្យមានភាពលំបាកក្នុងការបែងចែក ឬយល់ច្រឡំ។ ក្នុងករណីខ្លះ មានជំនឿថា ការដាក់ឈ្មោះតាមដូនតាដែលបានលាចាកលោកទៅហើយ អាចនាំមកនូវគ្រោះកាច ឬជំងឺដល់កូន។ ប្រសិនបើឈ្មោះនោះមិនសមរម្យ ឬដូនតាបានទទួលមរណភាពដោយឧបទ្ទវហេតុណាមួយ។ ទោះជាយ៉ាងណានេះគ្រាន់តែជាជំនឿរបស់មនុស្សមួយចំនួនប៉ុណ្ណោះ។ ការសម្រេចចិត្តដាក់ឈ្មោះកូនត្រូវមានការពិភាក្សា ដើម្បីកុំអោយមានជម្លោះ ប្រសិនបើសមាជិកគ្រួសារមិនឯកភាពលើឈ្មោះណាមួយ។ កុមារមួយចំនួនអាចនឹងមានអារម្មណ៍ថា អត្តសញ្ញាណរបស់ពួកគេត្រូវបានកំណត់ដោយឈ្មោះដូនតា ហើយមិនសូវមានភាពលេចធ្លោជាបុគ្គល។ បច្ចុប្បន្ននេះ និន្នាការនៃការដាក់ឈ្មោះកូននៅកម្ពុជាមានការផ្លាស់ប្តូរខ្លះៗ ដោយសារតែមានការរីកចម្រើនច្រើនពីបុរាណកាល។ ការរួមបញ្ចូលគ្នារវាងប្រពៃណី និងសម័យ ឪពុកម្តាយជាច្រើននៅតែបន្តដាក់ឈ្មោះកូនតាមដូនតា ប៉ុន្តែពួកគេអាចកែសម្រួលខ្លះៗ ឬផ្សំជាមួយឈ្មោះថ្មីដែលមានន័យល្អ និងស្តាប់ទៅទាន់សម័យ។។ និន្នាការមួយទៀតគឺការស្វែងរកឈ្មោះដែលមានអត្ថន័យជ្រាលជ្រៅ ពីរោះ និងងាយស្រួលហៅ ដោយមិនចាំបាច់ផ្អែកលើឈ្មោះដូនតាទាំងស្រុង។។ ឈ្មោះដែលទាក់ទងនឹងធម្មជាតិ សិរីមង្គល ឬលក្ខណៈវិជ្ជមាន ត្រូវបានពេញនិយម។ ឥទ្ធិពលពីវប្បធម៌បរទេសក៏បានធ្វើឱ្យឪពុកម្តាយមួយចំនួនជ្រើសរើសឈ្មោះបរទេសសម្រាប់កូនរបស់ពួកគេផងដែរ។ ឪពុកម្តាយវ័យក្មេងជាច្រើនបានប្រើប្រាស់បណ្តាញសង្គមដើម្បីស្វែងរកគំនិត និងពិភាក្សាអំពីការដាក់ឈ្មោះកូន ដែលនាំឱ្យមានភាពចម្រុះក្នុងការជ្រើសរើសឈ្មោះ។ សរុបមក ការដាក់ឈ្មោះកូនតាមឈ្មោះដូនតានៅកម្ពុជា នៅតែជាប្រពៃណីដែលមានសារៈសំខាន់ ប៉ុន្តែការអនុវត្តន៍បានវិវត្តទៅតាមពេលវេលា និងការផ្លាស់ប្តូរសង្គម។ វាជាការបង្ហាញនូវការគោរពដឹងគុណចំពោះឫសគល់ និងការបន្តនូវកេរដំណែលគ្រួសារពីមួយជំនាន់ទៅមួយជំនាន់។